វិស័យអប់រំបានវិវឌ្ឍន៍ពីមួយសម័យកាលទៅមួយសម័យកាល ដែលនាំឱ្យមានភាពខុសគ្នារវាងកម្មវិធីសិក្សាបែបបុរាណ និងកម្មវិធីសិក្សាបែបទំនើប។ ហើយបន្ទាប់មកនេះគឺជាការរៀបរាប់លម្អិតអំពីលក្ខណៈសំខាន់ៗនៃកម្មវិធីសិក្សាទាំងពីរសម័យកាលនេះ។ ដោយកម្មវិធីសិក្សាបែបបុរាណ គឺជាទម្រង់នៃការអប់រំដែលផ្តោតយ៉ាងសំខាន់លើ មូលដ្ឋានគ្រឹះ និង ប្រពៃណី ដ៏រឹងមាំ។ វាត្រូវបានគេប្រើប្រាស់ជាយូរយារណាស់មកហើយ ហើយមានលក្ខណៈពិសេសមួយចំនួន។ ដោយមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សាបែបបុរាណគឺផ្តោតយ៉ាងសំខាន់លើ វប្បធម៌ សីលធម៌ និងចំណេះដឹងប្រពៃណី យ៉ាងស៊ីជម្រៅ។ លក្ខណៈពិសេសមួយទៀតគឺកម្មវិធីនេះមានលក្ខណៈ កំណត់យ៉ាងតឹងរ៉ឹង ដោយបែងចែកមុខវិជ្ជាទៅជា ផ្នែកៗច្បាស់លាស់ ដាច់ដោយឡែកពីគ្នា។ ឧទាហរណ៍ ការរៀនអក្សរសាស្ត្រ និងវេយ្យាករណ៍ ការសិក្សាការគណនាជាមូលដ្ឋាន និងការបណ្ដុះបណ្ដាលគុណធម៌ និងកាតព្វកិច្ច។ នេះមានន័យថា ការសិក្សាមុខវិជ្ជានីមួយៗគឺ ដាច់ដោយឡែកពីគ្នា ដោយមិនសូវមានការតភ្ជាប់រវាងមុខវិជ្ជាទៅវិញទៅមកឡើយ។ នៅក្នុងកម្មវិធីសិក្សាបែបបុរាណ គ្រូជាបង្គោល ដែលមានតួនាទីសំខាន់បំផុតនៅក្នុងថ្នាក់រៀន។ វិធីសាស្ត្របង្រៀនសំខាន់ៗដែលគ្រូប្រើប្រាស់គឺតាមរយៈ ការពន្យល់ និង ការអាន ពីសៀវភៅ ឬឯកសារ។ ការបង្រៀនមានលក្ខណៈឯកតោភាគី ដែលគ្រូនិយាយច្រើន ហើយសិស្សភាគច្រើនស្ដាប់ និងកត់ត្រា។ ក្នុងកម្មវិធីសិក្សាបែបបុរាណ ការវាយតម្លៃសិស្ស គឺត្រូវបានធ្វើឡើងជាចម្បងតាមរយៈ ការសរសេរ និង ការប្រឡង។ ការប្រឡងទាំងនេះភាគច្រើនផ្តោតសំខាន់លើ ការទន្ទេញចាំ នូវមេរៀន និង ការយល់ដឹងតាមទ្រឹស្តី ទៅលើអ្វីដែលបានបង្រៀន។ នៅក្នុងបរិបទនៃកម្មវិធីសិក្សាបែបបុរាណ គឺ មិនមានការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងដំណើរការសិក្សាបង្រៀនឡើយ។ ការសិក្សាពឹងផ្អែកទាំងស្រុងលើធនធានសាមញ្ញៗដូចជា សៀវភៅ និង ក្តារខៀន ដែលជាឧបករណ៍សំខាន់សម្រាប់ផ្ទេរចំណេះដឹងទៅកាន់សិស្ស។ ដោយនេះគឺឆ្លុះបញ្ចាំងពីយុគសម័យដែលបច្ចេកវិទ្យាមិនទាន់រីកចម្រើនដូចសព្វថ្ងៃ។ នៅក្នុងកម្មវិធីសិក្សាបែបបុរាណ ការចូលរួមពីសិស្សមានកម្រិតតិចតួចបំផុត។ សិស្សភាគច្រើនដើរតួជាអ្នកស្តាប់ និងទទួលចំណេះដឹងពីគ្រូ ដោយមិនសូវមានឱកាសបញ្ចេញមតិ ឬធ្វើសកម្មភាពដោយផ្ទាល់ឡើយ។ វិធីសាស្ត្រនេះផ្តោតសំខាន់លើការផ្ទេរព័ត៌មានពីគ្រូទៅសិស្សជាចម្បង។ កម្មវិធីសិក្សាបែបបុរាណនេះមានគុណតម្លៃផ្ទាល់ខ្លួនក្នុងការរក្សា និងបញ្ជូនបន្តចំណេះដឹងប្រពៃណី ប៉ុន្តែវាមានដែនកំណត់ក្នុងការអភិវឌ្ឍជំនាញដែលទាមទារដោយសង្គមសម័យថ្មី។ ផ្ទុយពីកម្មវិធីសិក្សាបែបបុរាណ កម្មវិធីសិក្សាបែបទំនើប មានលក្ខណៈ បត់បែន និងផ្តោតជាសំខាន់លើ ការអភិវឌ្ឍសមត្ថភាព របស់សិស្ស។ គោលដៅចម្បងនៃកម្មវិធីសិក្សាបែបទំនើបគឺដើម្បី អភិវឌ្ឍសមត្ថភាព របស់សិស្ស និង ត្រៀមឲ្យពួកគេសម្របខ្លួនទៅតាមបរិបទសង្គមសម័យថ្មី ដែលកំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ កម្មវិធីសិក្សានេះក៏បង្ហាញពី ការតភ្ជាប់អន្តរជាតិ ផងដែរ ដោយរួមបញ្ចូលមុខវិជ្ជាសំខាន់ៗដូចជា STEM ដែលមានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការដាក់បញ្ចូលមុខវិជ្ជាទាំងនេះគឺដើម្បីឆ្លុះបញ្ចាំងពី តម្រូវការទីផ្សារការងារ និង បច្ចេកវិទ្យាបច្ចុប្បន្ន ក្នុងគោលបំណងបំពាក់ជំនាញចាំបាច់ដល់សិស្សសម្រាប់អនាគត។ នៅក្នុងកម្មវិធីសិក្សាបែបទំនើប តួនាទីគ្រូ និងវិធីសាស្ត្របង្រៀនគឺ ផ្ដោតលើសិស្សជាគន្លឹះចម្បងនៃការរៀនសូត្រ។ នេះមានន័យថា តួនាទីរបស់គ្រូបានផ្លាស់ប្ដូរពីអ្នកផ្ដល់ចំណេះដឹងតែមួយគត់ ទៅជា អ្នកសម្របសម្រួល។ ចំណែកឯ សិស្សជាអ្នកអនុវត្តផ្ទាល់ នូវសកម្មភាពសិក្សាផ្សេងៗ ដើម្បីស្វែងយល់ និងកសាងចំណេះដឹងដោយខ្លួនឯង។ ឧទាហរណ៍នៃសកម្មភាពទាំងនោះរួមមាន ការធ្វើពិសោធន៍៖ គឺជាការដែលសិស្សចុះអនុវត្តជាក់ស្តែងដើម្បីសិក្សាពីបាតុភូតវិទ្យាសាស្ត្រ។ ការរដោះស្រាយបញ្ហា ដោយសិស្សត្រូវបានលើកទឹកចិត្តឱ្យគិត និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម។ ការស្រាវជ្រាវដែលអោយ សិស្សរៀនពីរបៀបស្វែងរក វិភាគ និងសំយោគព័ត៌មានពីប្រភពផ្សេងៗ។ វិធីសាស្ត្រទាំងនេះជំរុញឱ្យសិស្សមានភាពសកម្ម ចេះគិតពិចារណា និងអភិវឌ្ឍជំនាញចាំបាច់សម្រាប់ការរៀនសូត្រអស់មួយជីវិត។ នៅក្នុងកម្មវិធីសិក្សាបែបទំនើបផងដែរ ការវាយតម្លៃសិស្ស មានលក្ខណៈ ចម្រុះ និងទូលំទូលាយ។ វាមិនផ្តោតតែលើការប្រឡងសរសេរដូចកម្មវិធីសិក្សាបុរាណនោះទេ។ ផ្ទុយទៅវិញ គេប្រើប្រាស់វិធីសាស្ត្រជាច្រើនរួមមាន ការពិនិត្យវាស់ស្ទង់សមត្ថភាព និងគម្រោងផ្សេងៗ ដែលតម្រូវឱ្យសិស្ស អនុវត្តចំណេះដឹងជាក់ស្តែង មានន័យថា សិស្សត្រូវបានវាយតម្លៃលើ សមត្ថភាព ក្នុងការដោះស្រាយបញ្ហាពិតប្រាកដ ការគិតប្រកបដោយការច្នៃប្រឌិត និងការយកទ្រឹស្តីទៅអនុវត្តក្នុងការងារជាក់ស្តែង។ វិធីសាស្ត្រវាយតម្លៃបែបនេះជួយឱ្យគ្រូ និងសិស្សមើលឃើញពីការរីកចម្រើននៃជំនាញ និងសមត្ថភាពពិតប្រាកដរបស់សិស្ស។ កម្មវិធីសិក្សាបែបទំនើប បានលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទូលំទូលាយដើម្បីគាំទ្រដល់ការរៀនសូត្រ។ បច្ចេកវិទ្យាទាំងនេះរួមមាន កុំព្យូទ័រ ដែលប្រើសម្រាប់ស្រាវជ្រាវ ធ្វើកិច្ចការ និងបង្កើតឯកសារ។ ថេបប្លេត (Tablet) ជួយសម្រួលដល់ការចូលប្រើប្រាស់មាតិកាឌីជីថល និងសកម្មភាពសិក្សាអន្តរកម្ម។ អ៊ីនធឺណិត បានបើកទូលាយនូវពិភពព័ត៌មាន និងធនធានសិក្សាដ៏សម្បូរបែប។ ហើយនិងកម្មវិធីអប់រំផ្សេងៗ ដែលបានផ្តល់នូវមេរៀនអន្តរកម្ម លំហាត់ និងឧបករណ៍សិក្សាប្រកបដោយភាពច្នៃប្រឌិត។ ដែលការដាក់បញ្ចូលបច្ចេកវិទ្យាទាំងនេះនឹងជួយធ្វើឱ្យការសិក្សាកាន់តែមានភាពទាក់ទាញ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ នៅក្នុងកម្មវិធីសិក្សាបែបទំនើប សិស្សចូលរួមយ៉ាងសកម្ម។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យរៀនដោយខ្លួនឯងឲ្យបានច្រើនបំផុត ដើម្បីអភិវឌ្ឍសមត្ថភាពគិតដោយឯករាជ្យ និងជំនាញដោះស្រាយបញ្ហាដោយខ្លួនឯង។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងជីវិត និងការងារនាពេលអនាគត។ កម្មវិធីសិក្សាបែបទំនើបមានគោលបំណងបណ្ដុះបណ្ដាលសិស្សឲ្យមានជំនាញចាំបាច់សម្រាប់សតវត្សរ៍ទី២១។ ជំនាញទាំងនោះរួមមាន ការគិតត្រិះរិះពិចារណា ដែលវាគឺជាជំនាញដ៏សំខាន់មួយក្នុងសតវត្សរ៍ទី២១។ វាសំដៅទៅលើសមត្ថភាពក្នុងការ វិភាគ វាយតម្លៃ និងសំយោគព័ត៌មាន យ៉ាងមានហេតុផល និងស៊ីជម្រៅ។ អ្នកគិតត្រិះរិះពិចារណា មិនត្រឹមតែទទួលយកព័ត៌មានភ្លាមៗនោះទេ តែពួកគេព្យាយាម សួរសំណួរ ពិនិត្យភស្តុតាង និងវាយតម្លៃភាពត្រឹមត្រូវ នៃគំនិត ឬព័ត៌មាន។ ជំនាញនេះជួយឲ្យមនុស្សម្នាក់ៗធ្វើការសម្រេចចិត្តបានល្អប្រសើរ ជៀសផុតពីការបោកបញ្ឆោត និងក្លាយជាអ្នកសិក្សាដែលមានប្រសិទ្ធភាពគ្រប់ពេល។ មួយទៀតគឺការដោះស្រាយបញ្ហា ដែលជាជំនាញស្នូលមួយដែលចាំបាច់បំផុតនៅក្នុងជីវិតប្រចាំថ្ងៃ និងក្នុងបរិបទការងារ។ វាសំដៅលើសមត្ថភាពក្នុងការ កំណត់អត្តសញ្ញាណ វិភាគ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ចំពោះឧបសគ្គ ឬបញ្ហាផ្សេងៗ។ ការមានជំនាញដោះស្រាយបញ្ហាដ៏រឹងមាំជួយមនុស្សម្នាក់ៗឲ្យសម្របខ្លួនទៅនឹងស្ថានការណ៍ថ្មីៗ ជំនះឧបសគ្គ និងធ្វើការសម្រេចចិត្តបានឆ្លាតវៃ។ នៅក្នុងការអប់រំទំនើប ជំនាញនេះត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដើម្បីត្រៀមសិស្សឲ្យក្លាយជាអ្នកគិតប្រកបដោយប្រសិទ្ធភាព និងជាអ្នកបង្កើតដំណោះស្រាយនាពេលអនាគត។ ចុងក្រោយគឺការច្នៃប្រឌិត ដែលវាក៏ជាជំនាញដ៏សំខាន់មួយសម្រាប់សតវត្សរ៍ទី២១ ដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗ បង្កើតគំនិតថ្មីៗ ប្លែកៗ និងមានប្រយោជន៍។ វាទាក់ទងនឹងសមត្ថភាពក្នុងការគិតបែបថ្មី ការមើលឃើញទំនាក់ទំនងរវាងគំនិតផ្សេងៗគ្នា និងការស្វែងរកដំណោះស្រាយថ្មីៗចំពោះបញ្ហា។ ការច្នៃប្រឌិតមិនមែនគ្រាន់តែជាទេពកោសល្យពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចត្រូវបានអភិវឌ្ឍន៍ និងពង្រឹងបានតាមរយៈការអនុវត្ត និងបរិយាកាសអប់រំត្រឹមត្រូវ។ ក្នុងបរិបទអប់រំសម័យទំនើប ការលើកទឹកចិត្តឱ្យមានការច្នៃប្រឌិតគឺមានសារៈសំខាន់ណាស់។ សាលារៀនជាច្រើនបានអនុវត្តវិធីសាស្ត្របង្រៀនដែលជំរុញឱ្យសិស្សគិតដោយខ្លួនឯង ធ្វើគម្រោងស្រាវជ្រាវ និងបង្កើតស្នាដៃផ្ទាល់ខ្លួន ដើម្បីបណ្ដុះបណ្ដាលសមត្ថភាពច្នៃប្រឌិតរបស់ពួកគេតាំងពីក្មេង។ ខណៈពេលដែល កម្មវិធីសិក្សាបែបបុរាណផ្តោតសំខាន់ទៅលើ ការរក្សាចំណេះដឹង និង តម្លៃប្រពៃណី ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។